វិស័យថាមពលពន្លឺព្រះអាទិត្យ ឬ "សូឡា" កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែបំពេញតម្រូវការថាមពលរបស់ប្រទេសប៉ុណ្ណោះទេ។ ថែមទាំងកំពុងបង្កើតនូវឱកាសការងារបៃតងជាច្រើន ដែលមានសក្តានុពលខ្ពស់សម្រាប់យុវជន និងអ្នកជំនាញ។ ការងារនៅក្នុងវិស័យនេះ មិនមែនត្រឹមតែជាការងាររកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារបរិស្ថានផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលហ្វូស៊ីល និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។ គោលនយោបាយគាំទ្រ និងការវិនិយោគពីវិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យវិស័យនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងកំណើននេះ តម្រូវការសម្រាប់កម្លាំងពលកម្មដែលមានជំនាញក៏បានកើនឡើងជាលំដាប់ផងដែរ ដែលបង្កើតបាននូវទីផ្សារការងារថ្មីមួយប្រកបដោយសក្តានុពល។ ការងារក្នុងវិស័យថាមពលសូឡា មិនមែនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងតួនាទីជាច្រើនផ្នែកទៀតដូចជា ការរៀបចំផែនការ ការគ្រប់គ្រងគម្រោង ការលក់ និងទីផ្សារជាដើម។ ទិដ្ឋភាពទូទៅនៃវិស័យថាមពលសូឡានៅកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ កំណើននេះត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងការកើនឡើងតម្រូវការថាមពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃបច្ចេកវិទ្យាសូឡា។ ជាពិសេស ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញថាមពលកកើតឡើងវិញ។ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍថាមពលសូឡា ដោយសារតែមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ស្ទើរពេញមួយឆ្នាំ ដែលអនុញ្ញាតឱ្យមានការផលិតអគ្គិសនីប្រកបដោយប្រសិទ្ធភាព។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រនានា។ ក្រសួងរ៉ែ និងថាមពលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ថាមពល និងដាក់បញ្ចូលថាមពលពន្លឺព្រះអាទិត្យជាផ្នែកមួយដ៏សំខាន់នៃល្បាយថាមពលជាតិ។ ជាក់ស្តែង គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាបានបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់ប្រមាណជា ៤០០ មេហ្គាវ៉ាត់ ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រភពថាមពលសរុបរបស់ប្រទេស។ គម្រោងសូឡាទ្រង់ទ្រាយធំជាច្រើនត្រូវបានដាក់ឱ្យដំណើរការ រួមទាំងរោងចក្រថាមពលសូឡានៅតាមខេត្តមួយចំនួនដូចជា កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងបន្ទាយមានជ័យជាដើម។ គម្រោងទាំងនេះមិនត្រឹមតែបម្រើដល់ការផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងសន្តិសុខថាមពលរបស់ប្រទេស។ លើសពីនេះ រដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ ការវិនិយោគពីវិស័យឯកជន ទាំងពីក្រុមហ៊ុនក្នុងស្រុក និងបរទេស តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្រួលនីតិវិធីវិនិយោគ។ ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀតក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គម្រោងថាមពលសូឡានៅកម្ពុជា។ គោលនយោបាយ ណេត ម៉េតថឺរីង "Net Metering" ដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះ ឬអាជីវកម្មអាចលក់ថាមពលអគ្គិសនីដែលផលិតបានលើសពីការប្រើប្រាស់របស់ខ្លួនទៅបណ្តាញជាតិវិញ។ វាក៏កំពុងត្រូវបានសិក្សាអាចនឹងអនុវត្តនាពេលអនាគត ដែលជំរុញឱ្យមានការវិនិយោគលើប្រព័ន្ធសូឡាតាមដំបូលផ្ទះ កាន់តែច្រើន។ ការដាក់ចេញនូវគោលនយោបាយនេះ មិនត្រឹមតែជួយកាត់បន្ថយវិក្កយបត្រអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបានចំណូលផងដែរ។ នេះជាការលើកកម្ពស់ ការប្រើប្រាស់ថាមពលស្អាតនៅក្នុងកម្រិតគ្រួសារ និងអាជីវកម្មខ្នាតតូចទៀតផង។ ទាំងអស់នេះបង្ហាញពីទិសដៅច្បាស់លាស់របស់កម្ពុជាឆ្ពោះទៅរកអនាគតថាមពលស្អាត និងបៃតង។ ក្រៅពីគម្រោងទ្រង់ទ្រាយធំ គម្រោងសូឡាតាមដំបូលផ្ទះ ក៏កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ម្ចាស់ផ្ទះ អាជីវកម្មខ្នាតតូច និងមធ្យម។ ការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធសូឡាតាមដំបូលផ្ទះនេះ ត្រូវបានជំរុញដោយកត្តាពីរយ៉ាងសំខាន់ៗ។ ទីមួយ ការកាត់បន្ថយថ្លៃអគ្គិសនីរយៈពេលវែង ដែលជាការសន្សំសំចៃដ៏សំខាន់សម្រាប់ម្ចាស់ផ្ទះ និងក្រុមហ៊ុននានា ជាពិសេសនៅពេលដែលតម្លៃអគ្គិសនីនៅកម្ពុជាមានការប្រែប្រួល។ ទីពីរ ការយល់ដឹងកាន់តែខ្ពស់របស់ប្រជាជនអំពីសារៈសំខាន់នៃថាមពលស្អាត និងការចូលរួមចំណែកក្នុងការការពារបរិស្ថាន។ ម្ចាស់អាជីវកម្មជាច្រើនកំពុងមើលឃើញពីអត្ថប្រយោជន៍នៃការបំពាក់សូឡាលើដំបូល ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់រូបភាពអាជីវកម្មរបស់ពួកគេជា "អាជីវកម្មបៃតង"។ ការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុ ក៏ជាកត្តាមួយដែលជំរុញកំណើននេះផងដែរ។ ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានចាប់ផ្តើមផ្តល់កម្ចីបៃតង ជាមួយនឹងអត្រាការប្រាក់ទាបដល់បុគ្គល និងអាជីវកម្មដែលចង់វិនិយោគលើប្រព័ន្ធថាមពលសូឡា។ កម្ចីទាំងនេះ បានធ្វើឱ្យការវិនិយោគលើថាមពលសូឡាកាន់តែមានភាពងាយស្រួល និងអាចទៅរួចសម្រាប់ប្រជាជនទូទៅ។ ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន បានធ្វើឱ្យមានការផ្លាស់ប្ដូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្ទាក់ស្ទើរទៅជាការសម្រេចចិត្តវិនិយោគជាក់ស្ដែង។ លើសពីនេះ រដ្ឋាភិបាលក៏បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ។ វាអាចនឹងរួមបញ្ចូលទាំង សួនឧស្សាហកម្មសូឡា សម្រាប់ផលិតបន្ទះសូឡា ឬឧបករណ៍ពាក់ព័ន្ធនៅកម្ពុជាផ្ទាល់។ ប្រសិនបើគម្រោងនេះក្លាយជាការពិត វានឹងបង្កើតបានជា ច្រវ៉ាក់ផ្គត់ផ្គង់ពេញលេញ សម្រាប់វិស័យសូឡាក្នុងប្រទេស។ វានឹងជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើតឱកាសការងាររាប់ពាន់កន្លែងបន្ថែមទៀតនៅក្នុងវិស័យផលិតកម្ម។ នេះគឺជាមហិច្ឆតាដ៏ធំមួយដែលនឹងផ្លាស់ប្ដូរមុខមាត់វិស័យថាមពលរបស់កម្ពុជាទៅកាន់កម្រិតថ្មីមួយ។ ការរីកចម្រើននៃវិស័យសូឡាក៏ត្រូវបានពន្លឿនដោយកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ជាមួយប្រទេសជាច្រើនរួមមានស្ថាប័នអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការទាំងនេះបានជួយកម្ពុជាក្នុងការកសាងសមត្ថភាពបច្ចេកទេស ធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិ និងអនុវត្តគម្រោងសូឡាធំៗប្រកបដោយប្រសិទ្ធភាព។ ជាចុងក្រោយ ការយល់ដឹងជាសាធារណៈ អំពីអត្ថប្រយោជន៍នៃថាមពលសូឡាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ យុទ្ធនាការផ្សព្វផ្សាយរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនបានជួយអប់រំសាធារណជនអំពីសារៈសំខាន់នៃថាមពលស្អាត ការសន្សំសំចៃ និងផលប៉ះពាល់ជាវិជ្ជមានរបស់វាចំពោះបរិស្ថាន។ ការយល់ដឹងកាន់តែខ្ពស់នេះ បានជំរុញឱ្យមានការប្រើប្រាស់ថាមពលសូឡាកាន់តែទូលំទូលាយពីគ្រប់ស្រទាប់វណ្ណៈនៃសង្គម។ វិស័យថាមពលពន្លឺព្រះអាទិត្យមិនត្រឹមតែផ្តល់ឱកាសសម្រាប់អ្នកជំនាញផ្នែកវិស្វកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាវិស័យចម្រុះដែលទាមទារនូវមុខជំនាញជាច្រើនប្រភេទ។ អ្នកជំនាញផ្នែកវិស្វកម្មសូឡា គឺជាឆ្អឹងខ្នងនៃវិស័យមួយនេះ។ ពួកគេទទួលខុសត្រូវលើការរចនាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យចាប់ពីប្រព័ន្ធតូចៗតាមផ្ទះរហូតដល់រោងចក្រសូឡាទ្រង់ទ្រាយធំ។ ការងាររបស់ពួកគេរួមមានការគណនាទំហំប្រព័ន្ធ ការជ្រើសរើសឧបករណ៍សមស្រប ការធានាថាការរចនាតាមអនុលោម តាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិនានា។ ពួកគេក៏អាចពាក់ព័ន្ធនឹងការសិក្សាលទ្ធភាពគម្រោង និងការគ្រប់គ្រងគុណភាពផងដែរ។ ពួកគេត្រូវការចំណេះដឹងស៊ីជម្រៅផ្នែកអគ្គិសនី អេឡិចត្រូនិក និងរូបវិទ្យា។ អ្នកបច្ចេកទេសដំឡើងសូឡា គឺជាអ្នកអនុវត្តផ្ទាល់នៅទីតាំងផ្ទាល់។ ពួកគេទទួលខុសត្រូវលើការដំឡើងបន្ទះសូឡានៅលើដំបូលផ្ទះ ឬលើដីការ ការតភ្ជាប់ខ្សែភ្លើង ការដំឡើងឧបករណ៍បំប្លែងចរន្ត និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ពួកគេក៏ត្រូវមានជំនាញក្នុងការត្រួតពិនិត្យ ការថែទាំប្រព័ន្ធសូឡា ដើម្បីធានាថាប្រព័ន្ធដំណើរការបានល្អប្រសើរ និងមានអាយុកាលប្រើប្រាស់បានយូរ។ អ្នកលក់ និងទីផ្សារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយផលិតផល និងសេវាកម្ម សូឡាទៅកាន់អតិថិជន។ ពួកគេត្រូវមានចំណេះដឹងពីផលិតផលអាចពន្យល់ពីអត្ថប្រយោជន៍របស់សូឡាដល់អតិថិជន ទាំងបុគ្គល និងក្រុមហ៊ុន។ ពួកគេក៏ទទួលខុសត្រូវក្នុងការ បង្កើតយុទ្ធសាស្ត្រទីផ្សារ ការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងការកសាងបណ្ដាញទំនាក់ទំនង។ អ្នកគ្រប់គ្រងគម្រោងត្រូវទទួលខុសត្រូវលើការត្រួតពិនិត្យ ការគ្រប់គ្រងគម្រោងថាមពលសូឡាទាំងមូល ចាប់ពីដំណាក់កាលរចនារហូតដល់ការបញ្ចប់ និងដាក់ឱ្យដំណើរការ។ ពួកគេត្រូវសម្របសម្រួលក្រុមការងារផ្សេងៗដូចជា គ្រប់គ្រងថវិកា ធានាគុណភាព និងពេលវេលានៃគម្រោង។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិនិយោគបានដើរតួនាទីក្នុងការវិភាគលទ្ធភាពហិរញ្ញវត្ថុនៃគម្រោងសូឡា ការស្វែងរកប្រភពទុន ការរៀបចំសំណើវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុន។ អ្នកជំនាញផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាសូឡាថ្មីៗ ការកែលម្អប្រសិទ្ធភាពបន្ទះសូឡា និងប្រព័ន្ធផ្ទុកថាមពល។ ក៏ដូចជាការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យថាមពលសូឡាកាន់តែមានតម្លៃថោក និងអាចទុកចិត្តបាន។ មុខរបរទាំងនេះបង្ហាញថា វិស័យថាមពលសូឡាមិនមែនសម្រាប់តែអ្នកវិទ្យាសាស្ត្រ ឬវិស្វករនោះទេ ប៉ុន្តែជាវិស័យចម្រុះដែលផ្តល់ឱកាសដល់អ្នកដែលមានជំនាញផ្សេងៗគ្នា ទាំងផ្នែកបច្ចេកទេស គ្រប់គ្រង ហិរញ្ញវត្ថុ និងធុរកិច្ច។ លក្ខខណ្ឌការងារ និងប្រាក់ចំណូលក្នុងវិស័យថាមពលសូឡានៅកម្ពុជាមានលក្ខណៈចម្រុះ ដោយអាស្រ័យលើមុខតំណែង បទពិសោធន៍ និងទំហំរបស់ក្រុមហ៊ុន។ ជាទូទៅវិស័យនេះផ្តល់នូវប្រាក់ចំណូលប្រកួតប្រជែង បើធៀបនឹងវិស័យដទៃទៀត ដែលឆ្លុះបញ្ចាំងពីតម្រូវការជំនាញ និងសក្តានុពលនៃវិស័យបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនថាមពលសូឡាជាច្រើន ជាពិសេសក្រុមហ៊ុនបរទេស និងក្រុមហ៊ុនធំៗតែងតែមានបរិយាកាសការងារបែបទំនើប និងប្រកបដោយវិជ្ជាជីវៈ។ ពួកគេយកចិត្តទុកដាក់លើសុវត្ថិភាពការងារយ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកបច្ចេកទេស និងអ្នកដំឡើង ដែលត្រូវធ្វើការជាមួយចរន្តអគ្គិសនីនៅលើទីខ្ពស់។ ឧបករណ៍ការពារផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលសុវត្ថិភាពត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ម៉ោងធ្វើការជាទូទៅ គឺម៉ោងការងារស្តង់ដារចាប់ពី ៨ ម៉ោងក្នុងមួយថ្ងៃ ៥ទៅ៦ ថ្ងៃក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មុខតំណែងមួយចំនួនដូចជា អ្នកគ្រប់គ្រងគម្រោង ឬអ្នកជំនាញដំឡើងអាចនឹងមានតម្រូវការ ធ្វើការលើសម៉ោង ឬធ្វើដំណើរទៅតាមខេត្ត សម្រាប់គម្រោងនៅតំបន់ដាច់ស្រយាល។ ក្រៅពីប្រាក់ខែ ក្រុមហ៊ុនជាច្រើនក៏ផ្តល់ជូននូវ អត្ថប្រយោជន៍ផ្សេងៗដូចជា ការធានារ៉ាប់រងសុខភាព ប្រាក់រង្វាន់ប្រចាំឆ្នាំ។ រួមទាំងប្រាក់ឧបត្ថម្ភធ្វើដំណើរ ប្រាក់ចូលនិវត្តន៍ និងឱកាសបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាព។ ក្រុមហ៊ុនខ្លះ ក៏ផ្តល់ការគាំទ្រដល់ការសិក្សាបន្ថែមផងដែរ។ អ្នកបច្ចេកទេសដំឡើងសូឡាមានប្រាក់ចំណូលចាប់ពី ៣០០ ដុល្លារ ដល់ ៨០០ ដុល្លារ ក្នុងមួយខែ អាស្រ័យលើបទពិសោធន៍ជំនាញ និងភាពស្មុគស្មាញនៃគម្រោង។ អ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំ និងជំនាញឯកទេសអាចទទួលបានច្រើនជាងនេះ។ អ្នកជំនាញផ្នែកវិស្វកម្មសូឡាទទួលបានប្រាក់ចំណូលចាប់ពី ៦០០ ដុល្លារ ដល់ ២,០០០ ដុល្លារ ក្នុងមួយខែ។ វិស្វករជាន់ខ្ពស់ ឬអ្នកគ្រប់គ្រងផ្នែកវិស្វកម្មអាចទទួលបានប្រាក់ខែលើសពី ២,៥០០ ដុល្លារ។ អ្នកលក់ និងទីផ្សារទទួលបានប្រាក់ចំណូលចាប់ពី ៤០០ ដុល្លារ ដល់ ១,២០០ ដុល្លារ ក្នុងមួយខែ បូករួមទាំង កម្រៃជើងសារពីការលក់។ ណាមួយវីញទៀត អ្នកលក់ដែលមានសមត្ថភាពខ្ពស់ និងអាចសម្រេចបានគោលដៅលក់អាចទទួលបានកម្រៃជើងសារច្រើន ដែលធ្វើឱ្យប្រាក់ចំណូលសរុបកាន់តែខ្ពស់។ អ្នកគ្រប់គ្រងគម្រោងទទួលបានប្រាក់ចំណូលចាប់ពី ៨០០ ដុល្លារ ដល់ ២,៥០០ ដុល្លារ ក្នុងមួយខែ។ ប្រាក់ខែនេះអាស្រ័យលើទំហំ និងភាពស្មុគស្មាញនៃគម្រោងដែលពួកគេគ្រប់គ្រង បទពិសោធន៍ និងសមត្ថភាពក្នុងការសម្រេចគម្រោងទាន់ពេលវេលា។ សម្រាប់មុខតំណែងឯកទេសដូចជា អ្នកជំនាញផ្នែកហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ ឬអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុនធំៗ ពួកគេមានប្រាក់ចំណូលអាចចាប់ពី ១,៥០០ ដុល្លារ ដល់ ៣,៥០០ ដុល្លារ ឬច្រើនជាងនេះ ក្នុងមួយខែ។ ជាទូទៅ វិស័យថាមពលសូឡាគឺជាវិស័យមួយដែលមានប្រាក់ចំណូលល្អ និង ឱកាសរីកចម្រើនខ្ពស់ ដោយសារតែជាវិស័យថ្មី និងកំពុងមានតម្រូវការខ្លាំង។ ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យថាមពលសូឡាដែលកំពុងរីកចម្រើន កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាល និងការអប់រំក្នុងជំនាញពាក់ព័ន្ធ។ ការវិនិយោគលើធនធានមនុស្ស គឺជាគន្លឹះដើម្បីធានាបាននូវនិរន្តរភាព និងគុណភាពនៃការអភិវឌ្ឍវិស័យនេះ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាស្ថាប័នឈានមុខគេមួយក្នុងការផ្តល់នូវ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្នែកថាមពល។ គេបានផ្តល់វគ្គសិក្សាលើជំនាញអគ្គិសនី អេឡិចត្រូនិក ជាពិសេស ថាមពលកកើតឡើងវិញ។ វគ្គសិក្សាទាំងនេះផ្តោតលើការអនុវត្តជាក់ស្តែងដូចជា ការដំឡើង ថែទាំ និងជួសជុលប្រព័ន្ធសូឡា។ និស្សិតត្រូវបានបំពាក់ដោយចំណេះដឹង ទ្រឹស្តី និងជំនាញ ជាក់ស្តែងដែលត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងទីផ្សារការងារ។ វគ្គសិក្សាទាំងនេះផ្តោតលើការអនុវត្តជាក់ស្តែង និងផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់ជំនាញ។ អង្គការអន្តរជាតិមួយចំនួន និងគម្រោងជំនួយពីប្រទេសជាមិត្តក៏បានចូលរួមក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញសូឡាដល់សហគមន៍ជនបទ និងយុវជនដែលមិនសូវមានឱកាសសិក្សា។ គម្រោងទាំងនេះជួយពង្រឹងសមត្ថភាពកម្លាំងពលកម្មមូលដ្ឋាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅតាមតំបន់ដាច់ស្រយាល។ សម្រាប់អ្នកដែលចង់បន្តការសិក្សាកម្រិតខ្ពស់ សាកលវិទ្យាល័យមួយចំនួនក៏ផ្តល់នូវ កម្មវិធីថ្នាក់អនុបណ្ឌិត ឬបណ្ឌិត ផ្នែកវិស្វកម្មថាមពល ឬថាមពលកកើតឡើងវិញផងដែរ។ កម្មវិធីទាំងនេះផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុនវិនិយោគលើវិស័យថាមពលសូឡាជាច្រើន ក៏បានរៀបចំ កម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុង សម្រាប់បុគ្គលិករបស់ពួកគេ។ ដើម្បីបំពេញតម្រូវការនៃវិស័យថាមពលសូឡា ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ វិស័យថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាផ្តល់នូវ ឱកាសដ៏ធំធេង សម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ប៉ុន្តែក៏ជួបប្រទះនូវ បញ្ហាប្រឈម មួយចំនួនដែលទាមទារដំណោះស្រាយ។ វិស័យថាមពលសូឡាកំពុងបង្កើតនូវការងារបៃតងជាច្រើន ដែលរួមចំណែកដល់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ការងារទាំងនេះមិនត្រឹមតែមានប្រាក់ចំណូលល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអារម្មណ៍ថាបានចូលរួមចំណែកក្នុងការការពារបរិស្ថាន។ ការបណ្តុះបណ្តាល និងការសិក្សាក្នុងវិស័យនេះ នឹងជួយបង្កើនគុណភាពធនធានមនុស្សរបស់កម្ពុជា។ ការអភិវឌ្ឍថាមពលសូឡាជួយកម្ពុជាកាត់បន្ថយការពឹងផ្អែកលើ ប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលជាប្រភពថាមពលនាំចូល និងមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។ នេះជួយពង្រឹងសន្តិសុខថាមពលជាតិ និងកាត់បន្ថយលើថវិកាជាតិដែលចំណាយលើការនាំចូលថាមពល។ នេះជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅជនបទ ជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ។ ទោះបីជាមានការបណ្តុះបណ្តាលកើនឡើងក៏ដោយ ក៏កម្ពុជានៅតែខ្វះខាតអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ផ្នែកវិស្វកម្មសូឡា និងការគ្រប់គ្រងគម្រោងធំៗ។ ក្រុមហ៊ុនជាច្រើននៅតែពឹងផ្អែកលើអ្នកជំនាញបរទេសសម្រាប់តួនាទីសំខាន់ៗ។ បច្ចេកវិទ្យាសូឡាមានការវិវឌ្ឍន៍លឿនណាស់ ដែលតម្រូវឱ្យអ្នកជំនាញត្រូវរៀនសូត្រឥតឈប់ឈរ។ ម្យ៉ាងវិញទៀត ការប្រែប្រួលតម្លៃនៃបន្ទះសូឡា និងឧបករណ៍ផ្សេងៗនៅលើទីផ្សារសកល ក៏អាចប៉ះពាល់ដល់លទ្ធភាពចំណេញនៃគម្រោងផងដែរ។ ថាមពលពន្លឺព្រះអាទិត្យផលិតបានតែនៅពេលមានពន្លឺព្រះអាទិត្យប៉ុណ្ណោះ។ ការគ្រប់គ្រងប្រព័ន្ធផ្ទុកថាមពល ដើម្បីធានាការផ្គត់ផ្គង់ថាមពលនៅពេលយប់ នៅតែជាបញ្ហាប្រឈមផ្នែកបច្ចេកទេស និងតម្លៃ។ ថ្មផ្ទុកថាមពលនៅតែមានតម្លៃថ្លៃ និងមានអាយុកាលកំណត់។ ទោះបីរដ្ឋាភិបាលមានការប្តេជ្ញាចិត្តក៏ដោយ ក៏ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិសម្រាប់វិស័យថាមពលកកើតឡើងវិញនៅតែត្រូវការការអភិវឌ្ឍបន្ថែម។ ការគ្រប់គ្រងសំណល់បន្ទះសូឡាមានអាយុកាលប្រហែល ២០ ទៅ២៥ ឆ្នាំ។ នៅពេលអស់អាយុប្រើប្រាស់ ការគ្រប់គ្រងសំណល់ពីបន្ទះសូឡា នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទៀត ប្រសិនបើគ្មានផែនការគ្រប់គ្រងច្បាស់លាស់។ ការកែច្នៃឡើងវិញនូវបន្ទះសូឡាត្រូវការបច្ចេកវិទ្យា និងធនធានខ្ពស់។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ និងអង្គការអន្តរជាតិនានា។ សរុបមក វិស័យថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាកំពុងតែ រីកដុះដាលយ៉ាងឆាប់រហ័ស ដែលត្រូវបានជំរុញដោយគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល និងកំណើនតម្រូវការថាមពល។ យុវជនកម្ពុជាគួរតែស្វែងយល់ និងចាប់យកឱកាសដ៏មានសក្តានុពលនេះ ដើម្បីចូលរួមចំណែកក្នុងការកសាងអនាគតថាមពលបៃតងសម្រាប់ជាតិ។